ម្ហូបមួយវិញទៀត គឺត្រីដុតអំបិល គឺជាមុខម្ហូបដែលបង្ហាញពីរសជាតិដើមរបស់ត្រីបានយ៉ាងច្បាស់។ គេនិយមប្រើត្រីទន្លេស្រស់ៗ ដូចជា ត្រីឆ្ពិន ត្រីអណ្ដែង ឬត្រីរ៉ស់ សម្រាប់ដុត។ គ្រឿងផ្សំសំខាន់ៗមាន ត្រីស្រស់ អំបិល និងស្លឹកគ្រៃ ដែលជាគ្រឿងផ្សំបណ្ដូលចិត្តសម្រាប់បង្កើតរសជាតិឆ្ងាញ់នៃ ត្រីដុតអំបិល។ វិធីធ្វើ គេយកត្រីមកធ្វើឱ្យស្អាត លាងទឹក រួចប្រឡាក់ជាមួយអំបិល។ ជួនកាលក៏មានដាក់ស្លឹកគ្រៃ ចូលក្នុងពោះត្រី ដើម្បីឱ្យមានក្លិនឈ្ងុយ។ បន្ទាប់មក គេយកត្រីទៅដុតនៅលើធ្យូង ឬដុតក្នុងឡ រហូតដល់ឆ្អិនល្មម និងសំបកក្រៅស្រួយ។ វាមានរសជាតិប្រៃល្មម ផ្អែមសាច់ត្រីធម្មជាតិ និងមានក្លិនឈ្ងុយពីការដុតផងដែរ។ ត្រីដុតអំបិល គេនិយមញ៉ាំជាមួយទឹកជ្រលក់ទឹកត្រីកោះកុង ដែលធ្វើឱ្យរសជាតិកាន់តែឆ្ងាញ់ពិសា។